ការធ្វើក្រដាសចេញពីសំបកឈើ និងសរសៃរុក្ខជាតិ គឺជាបច្ចេកទេសសិប្បកម្មប្រពៃណីដ៏ចំណាស់មួយនៅកម្ពុជា ដែលបង្ហាញពីភាពប៉ិនប្រសប់ និងការច្នៃប្រឌិតរបស់ដូនតាខ្មែរ។ តាមបែបប្រពៃណី ក្រដាសត្រូវបានផលិតពីដើមក្រចៅ សម្បកឈើ ចំបើង ដើមឫស្សី ឬស្មៅដែលមានសរសៃវែង និងរឹងមាំ ដូចជា ឈើស្រឡៅ ស្លឹកស្នាយ ឬរុក្ខជាតិផ្សេងៗទៀត។ ដំណើរការផលិតក្រដាសពីសំបកឈើ និងសរសៃរុក្ខជាតិតាមបែបប្រពៃណីទាមទារនូវ ភាពអត់ធ្មត់ និងជំនាញខ្ពស់ ដោយឆ្លងកាត់ជំហានជាច្រើន។ ជំហានដំបូង ក្នុងការផលិតក្រដាសតាមបែបប្រពៃណីគឺ ការប្រមូលវត្ថុធាតុដើម ដូចជាសំបកឈើ ឬសរសៃរុក្ខជាតិ ដែលមាន គុណភាពល្អ និងសរសៃវែងៗ។ បន្ទាប់ពីសំបកឈើ ឬសរសៃរុក្ខជាតិរួច ជំហានបន្ទាប់ គេត្រូវយកសំបកឈើ ឬសរសៃរុក្ខជាតិទាំងនោះទៅត្រាំ សម្អាតជាមួយទឹកក្បុងនិងស្ងោរជាមួយផេះ ឬកំបោរ។ ដំណើរការនេះមានសារៈសំខាន់ណាស់ធ្វើឱ្យសរសៃរុក្ខជាតិទន់ ដែលងាយស្រួលក្នុងការបំបែក ជួយលាងសម្អាត កម្ចាត់ជាតិជ័រឬសារធាតុផ្សេងៗដែលមិនចាំបាច់ចេញពីសរសៃរុក្ខជាតិ ដែលធ្វើឱ្យក្រដាសមានគុណភាពទាប។ បន្ទាប់មក គេយកសរសៃរុក្ខជាតិទាំងនោះយកទៅបុក ឬកិនឱ្យម៉ដ្ឋល្អ ដែលមានលក្ខណៈដូចជាម៉ដ្ឋខាប់ៗ។ កាលពីបុរាណ គេប្រើប្រាស់ ត្បាល់បុក ដោយដៃ ដែលទាមទារកម្លាំង និងពេលវេលាច្រើន។ រីឯសម័យបច្ចុប្បន្ន ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយកម្លាំងពលកម្ម គេអាចប្រើប្រាស់ ម៉ាស៊ីន ដើម្បីកិនសរសៃរុក្ខជាតិទាំងនោះ។ បន្ទាប់មកគេដាក់ចូលទៅក្នុងបន្ទះសំណាញ់ ដើម្បីច្រោះយកទឹកចេញ ហើយពង្រាបសរសៃរុក្ខជាតិឱ្យទៅជាបន្ទះស្ដើងៗ។ ដែលនៅក្នុងដំណាក់កាលនេះគេអាចកំណត់កម្រាសនៃក្រដាស និងកម្រាស់របស់ក្រដាសទៅអ្វីដែលគេចង់បាន។ បន្ទាប់មកទៀតគេយកបន្ទះសរសៃរុក្ខជាតិដែលបានពង្រាបរួច ត្រូវបានយកទៅហាលក្រោមពន្លឺថ្ងៃឱ្យស្ងួតល្អ។ ក្នុងអំឡុងពេលហាល ក្រដាសអាចត្រូវបានគេបិទភ្ជាប់ទៅនឹងផ្ទៃរាបស្មើដើម្បីរក្សាភាពរាបស្មើ និងរលោង។ បន្ទាប់ពីស្ងួតហើយ អាចមានដំណាក់កាលបន្ថែមទៀតដើម្បីធ្វើឱ្យក្រដាសកាន់តែមានគុណភាព គេត្រូវអ៊ុតឲ្យរលោងដើម្បីឱ្យផ្ទៃក្រដាសមានសភាព រលោង និងងាយស្រួលសរសេរ។ ជាចុងក្រោយក្រដាសគេយកក្រដាសដែលផលិតបានយកទៅប្រើប្រាស់ក្នុងកិច្ចការសំខាន់ៗ ជាពិសេសការចម្លងឯកសារសាសនា និងសៀវភៅបុរាណ។ ក្រដាសដែលបានផលិតតាមវិធីប្រពៃណីមានលក្ខណៈពិសេសត្រង់ថាវាមានសភាព រឹងមាំ ប្រើប្រាស់បានយូរ និងមិនងាយរហែក។ លក្ខណៈពិសេសទាំងនេះស័ក្តិសមបំផុតសម្រាប់ឲ្យកូនខ្មែរគ្រប់រូបចូលរួមថែរក្សានៅកេរតំណែលរបស់ដូនតាយើង ពីព្រោះវាជាដំណើរការដ៏បុិនប្រសព្វមួយ ដែលផលិតចេញពីធម្មជាតិនិងធ្វើដោយដៃផ្ទាល់។ ការផលិតក្រដាសតាមបែបប្រពៃណីបានដើរតួនាទីយ៉ាងសំខាន់ក្នុងកត់ចំណាំជាគម្ពីរក្បួនខ្នាត ដែលជាមរតកចំណេះដឹង និងសិល្បៈដ៏ផូរផង់របស់ខ្មែជាយូរលង់ណាស់មកហើយ។ ក្រដាសប្រភេទនេះក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ ចម្លងអត្ថបទសាសនា ឬសៀវភៅបុរាណ។ ការប្រើប្រាស់ក្រដាសដែលផលិតដោយដៃនេះ ធ្វើឱ្យស្នាដៃទាំងនោះមាន តម្លៃកាន់តែខ្ពស់ ដោយសារតែវាជា ស្នាដៃសិល្បៈ និងវប្បធម៌ដ៏កម្រ មួយដែលបន្សល់ទុកពីដូនតា។ ក្រដាសទាំងនេះឆ្លុះបញ្ចាំងពី ភាពអត់ធ្មត់ ជំនាញ និងការលះបង់ របស់ដូនតាខ្មែរជំនាន់មុនៗក្នុងការរក្សាទុកនូវបេតិកភណ្ឌចំណេះដឹង និងសិល្បៈដ៏ថ្លៃថ្លារបស់ជាតិ។ វាជាភស្តុតាងមួយដែលដូនតាខ្មែរបានបន្សល់ទុកនូវទម្រង់ចំណេះដឹងសំខាន់ៗរាប់សតវត្សរ៍។ បច្ចុប្បន្ន របរធ្វើក្រដាសបែបប្រពៃណីពីសំបកឈើ និងសរសៃរុក្ខជាតិនេះបាន ស្ទើរតែបាត់បង់ទៅហើយ។ នេះបណ្ដាលមកពីការរីកចម្រើននៃបច្ចេកវិទ្យាផលិតក្រដាសទំនើប និងការធ្លាក់ចុះនៃតម្រូវការទីផ្សារ។ ទោះជាយ៉ាងណា ការស្វែងយល់ និងការអភិរក្សបច្ចេកទេសនេះនៅតែមានសារៈសំខាន់ ណាស់ដើម្បី រក្សាទុកនូវចំណេះដឹង និងតម្លៃវប្បធម៌របស់ខ្មែរ។